អាហារបែបបន្លែជ្រក់ ត្រាំ និងផ្អាប់ គឺជាផ្នែកមួយដ៏សំខាន់នៃម្ហូបអាហារខ្មែរ ហើយមានតួនាទីពិសេសមិនត្រឹមតែជាអាហារបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់អត្ថប្រយោជន៍ច្រើនក្នុងការជួយរក្សាទុកចំណីអាហារបានយូរទៀតផង។ អាហារទាំងនេះឆ្លុះបញ្ចាំងពីប្រាជ្ញាបុរាណក្នុងការកែច្នៃ និងរក្សាទុកអាហាររបស់ដូនតាខ្មែរ។ ប្រភេទអាហារបែបបន្លែជ្រក់ ត្រាំ និងផ្អាប់ មានច្រើនប្រភេទដូចជា ត្រសក់ត្រាំ ល្ហុងត្រាំ ឆៃពៅជាដើម។ ត្រសក់ត្រាំ និងល្ហុងត្រាំ ត្រូវបានគេនិយមញ៉ាំជាមួយត្រី ឬ សាច់អាំង វាក៏អាចញុំាផ្ទាប់ជាមួយម្ហូបមួយចំនួនទៀតបានផងដែរ។ ពាក្យ "បន្លែជ្រក់" សំដៅលើបន្លែជាច្រើនប្រភេទដែលយកមកជ្រក់ ដូចជា ស្ពៃក្ដោប ផ្កាខាត់ណា ការ៉ុត ត្រប់ ម្ទេស ឬត្រកួន។ ផ្អក គឺជាអាហារដែលធ្វើពីត្រីស្រស់យកទៅប្រឡាក់ជាមួយអំបិល និងគ្រឿងទេស រួចផ្អាប់ទុកក្នុងរយៈពេលមួយ។ ផ្អកមានច្រើនប្រភេទ ដូចជា ផ្អកត្រីរ៉ស់ ផ្អកក្បាលត្រី ឬផ្អកពោះត្រី។ ផ្អកត្រូវបានគេនិយមយកមកចៀន ឬញ៉ាំជាមួយបន្លែស្រស់។ ប្រហុក គឺជាអាហារដែលធ្វើពីត្រីតូចៗដូចជាត្រីពោ ឬត្រីកិន គឺយើងយកវាទៅលាយជាមួយអំបិល រួចផ្អាប់ទុកក្នុងក្រឡ ឬពាងធំៗ។ ប្រហុកមាន ក្លិនឈ្ងុយឆ្ងាញ់ប្លែក និងជាគ្រឿងផ្សំចាំបាច់បំផុតនៅក្នុងម្ហូបខ្មែរ ហើយវាត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ធ្វើសម្លរ ទឹកគ្រឿង ឬប្រហុកឆៅ។ អាហារទាំងពីរប្រភេទនេះមានរសជាតិ ប្រៃខ្លាំង និងក្លិនប្លែក ហើយជាប្រភពនៃជាតិប្រូតេអ៊ីនយ៉ាងសំខាន់។ វាមានអត្ថប្រយោជន៍ ព្រោះវាផ្ទុកបាក់តេរីល្អ ដែលល្អសម្រាប់ការរំលាយអាហារ។ វាក៏ជួយឲ្យការរំលាយអាហារដំណើរការបានល្អប្រសើរ កាត់បន្ថយបញ្ហាទល់លាមក រាគរូស និងជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរជាងមុន។ ការជ្រក់ ត្រាំ និងផ្អាប់ គឺជាវិធីសាស្ត្របុរាណដើម្បី រក្សាទុកអាហារ ឲ្យបានយូរជាងធម្មតា។ ជាតិអំបិល ឬ ជាតិជូរ ការពារការលូតលាស់នៃបាក់តេរីអាក្រក់ដែលជាហេតុធ្វើឲ្យអាហារខូចលឿន។ នេះអនុញ្ញាតឲ្យមនុស្សអាចរក្សាអាហារបន្លែ ឬ ត្រីបាន ទោះបីជានៅក្រៅរដូវកាល ឬក្នុងអំឡុងពេលខ្វះខាតក៏ដោយ។ ជាពិសេស ប្រហុក និងផ្អក អាចរក្សាទុកបានរាប់ខែ ឬរាប់ឆ្នាំ ដែលជាធុងស្បៀងដ៏សំខាន់សម្រាប់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើត្រីទឹកសាប។ អាហារបន្ថែមទាំងនេះមានរសជាតិ ជូរ ប្រៃ ហឹរ ឬឈ្ងុយប្លែក ដែលជួយ កាត់បន្ថយភាពទ្រលាន់ នៃអាហារដែលមានជាតិខ្លាញ់ ឬសាច់ច្រើន។ ឧទាហរណ៍ ជ្រក់ស្ពៃ អាចជួយឲ្យការញ៉ាំបាយជាមួយត្រី ឬសាច់ជ្រូក សាច់មាន់មានរសជាតិឆ្ងាញ់ជាងមុន និងមិនឆាប់ទ្រលាន់។ ប្រហុក និងផ្អក មិនត្រឹមតែជាអាហារបន្ថែមទេ តែជា គ្រឿងផ្សំគន្លឹះ នៅក្នុងមុខម្ហូបខ្មែរជាច្រើនមុខថែមទៀតផង។ វត្តមានរបស់វាធ្វើឲ្យម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់ពិសេស និងជាអត្តសញ្ញាណនៃម្ហូបខ្មែរ។ សរុបមក អាហារបែបបន្លែជ្រក់ ត្រាំ និងផ្អាប់ មិនត្រឹមតែជាអាហារបំពេញបន្ថែមក្នុងពេលបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមរតកវប្បធម៌ដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់របស់ដូនតាខ្មែរក្នុងការកែច្នៃអាហារ ដើម្បីសុខភាព និងនិរន្តរភាពនៃការបរិភោគ។